សាច់ក្រកបែបខ្មែរ គឺជាម្ហូបសម្រន់ពេញនិយមមួយនៅក្នុងប្រទេសកម្ពុជា ដែលមានរសជាតិឆ្ងាញ់ និងតែងតែត្រូវបានយកចិត្តទុកដាក់ក្នុងការចម្អិន។ សាច់ក្រកបែបខ្មែរ គឺជាម្ហូបមួយប្រភេទដែលគេនិយមចូលចិត្ត ត្បិតមានរសជាតិប្លែកពីសាច់ក្រកបរទេស។ វាជាអាហារកែច្នៃពីសាច់ ដែលមានលក្ខណៈពិសេសដោយសារការប្រើប្រាស់គ្រឿងទេសបែបខ្មែរ និង ផ្អាប់ដែលធ្វើឱ្យសាច់ក្រកមានរសជាតិជូរឈ្ងុយឆ្ងាញ់។ សាច់ក្រកបែបខ្មែរមាន២ប្រភេទគឹ សាច់ក្រកសាច់ជ្រូក និង សាច់ក្រកសាច់គោ។ សាច់ក្រកសាច់គោ និងសាច់ក្រកសាច់ជ្រូកបែបខ្មែរ សុទ្ធតែជាម្ហូបដ៏ពេញនិយម និងមានរសជាតិប្លែកពីគ្នា។ សាច់ក្រកសាច់ជ្រូក មានរសជាតិជូរល្មម ផ្អែមបន្តិច ប្រៃ និងឈ្ងុយគល់ស្លឹកគ្រៃ។ វាមានលក្ខណៈទន់ល្មម និងមានជាតិខ្លាញ់បន្តិចដែលធ្វើឱ្យវាមានសំណើមនៅពេលចម្អិន។ សាច់ក្រកសាច់ជ្រូកត្រូវបាន គេឃើញលក់យ៉ាងទូលំទូលាយនៅតាមទីផ្សារ និងភោជនីយដ្ឋាននានា។ ចំណែកឯ សាច់ក្រកសាច់គោ មានរសជាតិជូរ ប្រៃ និងមានក្លិនឈ្ងុយខ្លាំងនៃរំដេង ដែលជាគ្រឿងទេសដ៏សំខាន់មួយ។ វាអាចមានរសជាតិហឹរបន្តិចផងដែរ ប្រសិនបើបានបន្ថែមម្ទេស ដែលជាជម្រើសមួយសម្រាប់អ្នកចូលចិត្តហឹរ។ សាច់ក្រកសាច់គោ មានសភាពរឹងជាងសាច់ក្រកជ្រូកបន្តិច ហើយត្រូវបានគេចាត់ទុកជាម្ហូបពិសេសមួយប្រភេទ។ ទោះបីជាមានវិធីធ្វើស្រដៀងគ្នាក៏ដោយ ក៏ភាពខុសគ្នានៃប្រភេទសាច់ទាំងពីរ និងគ្រឿងផ្សំមួយចំនួនបានធ្វើឱ្យវាមានរសជាតិ និងក្លិនខុសប្លែកពីគ្នា។